កម្ពុជាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតលាតសន្ធឹងតាមបណ្ដោយឈូងសមុទ្រថៃ ដែលមានខេត្តជាប់សមុទ្រចំនួនបួនគឺ កោះកុង ព្រះសីហនុ កំពត និងកែប។ តំបន់ទាំងនេះសម្បូរទៅដោយឆ្នេរខ្សាច់ស កោះតូចធំ និងជីវចម្រុះក្នុងសមុទ្រដ៏សម្បូរបែប ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។ ទីមួយ ខេត្តព្រះសីហនុ ត្រូវបានគេស្គាល់ថាជា "ទីក្រុងឆ្នេរ" របស់កម្ពុជា។ វាជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ដោយមានឆ្នេរខ្សាច់ស្អាតៗជាច្រើន និងកោះដ៏គួរឱ្យទាក់ទាញ។ ឆ្នេរល្បីៗ និងសំខាន់ៗនៅខេត្តព្រះសីហនុ រួមមាន ឆ្នេរអូឈើទាល ឆ្នេរឯករាជ្យ ឆ្នេរម្លប់ជ្រៃ ឆ្នេរអូរត្រេស។ ឆ្នេរអូឈើទាល ជាឆ្នេរដ៏វែង និងមានភាពមមាញឹកជាងគេនៅក្រុងព្រះសីហនុ។ វាសម្បូរទៅដោយភោជនីយដ្ឋាន បារ និងសកម្មភាពកម្សាន្តជាច្រើនទាំងពេលថ្ងៃ និងពេលយប់។ លើសពីនេះទៅទៀតវាក៏ ជាកន្លែងដ៏ល្អសម្រាប់ដើរលេងកម្សាន្ត ហែលទឹក និងរីករាយជាមួយម្ហូបអាហារសមុទ្រស្រស់ៗ។ ឆ្នេរឯករាជ្យ ត្រូវបានគេស្គាល់ថាជា ឆ្នេរ ៧ ជាន់ ដោយសារតែមានអតីតសណ្ឋាគារឯករាជ្យដែលមាន ៧ ជាន់នៅទីនោះ។ ទីនោះមានភាពស្ងប់ស្ងាត់ជាងឆ្នេរអូឈើទាល និងមានទេសភាពស្រស់ស្អាត ជាពិសេសសម្រាប់ការគយគន់ថ្ងៃលិច។ ម្យ៉ាងវិញទៀតក៏ ជាកន្លែងដែលអ្នកអាចរកបានភាពស្ងប់ស្ងាត់ និងសម្រាកលំហែ។ ឆ្នេរម្លប់ជ្រៃ ជាចំណុចកណ្ដាលសម្រាប់ឡើងទូកទៅកាន់កោះនានាដូចជា កោះរុង និងកោះរ៉ុងសន្លឹម។ ឆ្នេរនេះជាកន្លែងជួបជុំសម្រាប់អ្នកទេសចរ និងមានសកម្មភាពច្រើន ទាំងបារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ នៅជាប់នឹងឆ្នេរអូឈើទាល។ ឆ្នេរអូរត្រេស ជាឆ្នេរដែលស្ងប់ស្ងាត់ មិនសូវពេញនិយមទេភាគច្រើនមានតែភ្ញៀវទេសចរបរទេសប៉ុណ្ណោះដែលទៅលំហែកាយនៅទីនោះ។ មួយវិញទៀត វាស័ក្តិសមសម្រាប់ការសម្រាកលំហែ លេងកីឡា ជិះទូកក្តោងកម្សាន្តជាដើម។ មិនតែប៉ុណ្ណោះ ឆ្នេរនេះមានកញ្ចុះប្រក់ស្បូវសង់តម្រៀបគ្នាតាមបណ្តោយឆ្នេរ មានបារព្រមទាំងភោជនីយដ្ឋានមានដំបូលប្រក់ស្បូវសង់ជាជួរៗនៅក្បែរមាត់សមុទ្រ រួមទាំងអាហារឈ្ងុយឆ្ងាញ់ផងដែរ។ ឆ្នេរសុខា ជាប្រភេទរមណីយដ្ខានឆ្នេរសមុទ្រមួយ ដែលអាចឲ្យភ្ញៀវទេសចរធ្វើសកម្មភាពកំសាន្តដូចជា លេងឬហែលទឹក, គយគន់ថ្ងៃលិច និងជិះទូកជាដើម។ ឆ្នេនេះ មានខ្សាច់សល្អិត និងទឹកថ្លាឈ្វេង ហើយត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់។ វាមានសណ្ឋាគារសុខា ដែលភ្ញៀវទាំងអស់អាចសម្រាកលំហែរបាន ហើយមានអាហារដ្ឋាន ភោជនីយដ្ឋាននិងមានចំណតធំទូលាយស័ក្តិសមសម្រាប់អ្នកដែលស្វែងរកភាពប្រណីត និងសេវាកម្មកម្រិតខ្ពស់។ ក្រៅពីឆ្នេរដែលបានលើកឡើងខាងលើ ខេត្តព្រះសីហនុក៏មានឆ្នេរតូចៗ និងកោះជាច្រើនទៀតសរុបចំនួន ៣៣ កោះដែលកំពុងតែរីកចម្រើន និងទាក់ទាញភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស។ កោះទាំងនេះមានទំហំ លក្ខណៈសម្បត្តិខុសៗគ្នា និងមានការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍រួចរាល់ខ្លះហើយ ចំណែកឯខ្លះទៀតមិនទាន់មានអ្នកស្គាល់ និងមិនទាន់មានការអភិវឌ្ឍនៅឡើយទេ។ ក្នុងចំណោមកោះទាំងនេះ កោះដែលល្បីៗ និងពេញនិយមបំផុតនៅខេត្តព្រះសីហនុ មាន កោះរុង កោះរ៉ុងសន្លឹម កោះសង្សារ កោះឫស្សី កោះតាគៀវ និងកោះពស់។ កោះរ៉ុង គឺជាកោះដ៏ធំ និងល្បីល្បាញបំផុតមួយរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឆ្ងាយពីឆ្នេរខេត្តព្រះសីហនុ។ កោះនេះត្រូវបានគេចាត់ទុកជាឋានសួគ៌ពិតៗមួយ ដោយសារតែសម្រស់ធម្មជាតិដ៏ស្រស់ត្រកាលរបស់វា រួមមានឆ្នេរខ្សាច់សក្បុសដ៏វែងអន្លាយ និងទឹកសមុទ្រថ្លាឈ្វេងដូចកញ្ចក់ ដែលអាចមើលឃើញបាតសមុទ្រ។ កោះរ៉ុង មានផ្ទៃដីទំហំ ៧៨គីឡូម៉ែត្រការ៉េ និងមានប្រវែងពីជើងទៅត្បូងប្រហែល១០គីឡូម៉ែត្រ។ ចំនុចខ្ពស់បំផុតរបស់កោះមានកំពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ វាមានចំងាយ ៤០គីឡូម៉ែតពីឆ្នេរសមុទ្រខេត្តព្រះសីហនុ ហើយមានឆ្នេរដែលជាគោលដៅទេសចរណ៍ ឆ្នេរឡុងសិត ឆ្នេរខាងនិរតីនៃកោះរ៉ុង ឆ្នេរសុខសាន្ត រីសត ឬក៏គេច្រើនហៅថា ឆ្នេរសុខសាន្ត កោះរ៉ុង។ កោះរ៉ុងសន្លឹម មានរាងបត់នៅចុងខាងត្បូងនិងខាងជើង ជាហេតុធ្វើអោយឆ្នេររាងជាបេះដូងដែលនៅខាងក្នុងមានសោភណ្ឌភាពដូចជាឆ្នេរសំងាត់អញ្ចឹង។ កោះនេះស្ថិតនៅចំងាយប្រហែល ៤ គីឡូម៉ែត្រខាងត្បូងកោះរ៉ុង។ ឆ្នេរខ្ជិល គឺជាឆ្នេរមួយក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាតទាំង២១នៅលើពិភពលោក ដែលមានស្រមោលនៃដើមស្រល់ និងខ្សាច់ពណ៌មាសទាក់ទាញចិត្តអ្នកទេសចរគ្រប់រូប ជាមួយទឹកសមុទ្រនិងឆ្នេរដ៏សែនស្រស់ស្អាត។ កោះសង្សារ គឺជាឈ្មោះកោះដ៏ស្រស់ស្អាតដាច់គេនៅកម្ពុជា ដែលមានចម្ងាយ ២៩ គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។ កោះនេះត្រូវបានគេឲ្យឈ្មោះថាជាកោះម៉ាឌីវទី ២ របស់កម្ពុជា។ រីឯកោះឫស្សីស្ថិតនៅចម្ងាយ ៤.៦ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តព្រះសីហនុ។ កោះតាគៀវ គឺជាកោះដ៏តូចមួយដែលមានក្រឡាផ្ទៃចំនួន ២៨ គីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើបៃតងគួរជាទីគយគន់ ។ ជាងនេះទៅទៀត កោះតាគៀវអំណោយផលល្អបំផុត សម្រាប់អ្នកចូលចិត្តមុជទឹកដើម្បីមើលផ្កាថ្មក្នុងសមុទ្រ ស្ទួចត្រី ដើរក្នុងព្រៃ ហែលទឹកកម្សាន្តលេង និងសកម្មភាពក្នុងសមុទ្រជាច្រើនផ្សេងទៀត។ កោះពស់ ជាកោះមួយនៅដាច់ពីឆ្នេរសមុទ្រ ចម្ងាយប្រហែល ១គីឡូម៉ែត្រ និងនៅចំពីមុខក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តំបន់នេះពុំសូវមានអ្នកទេសចរទៅកម្សាន្តប៉ុន្មានទេ ព្រោះវាមិនទាន់មានការអភិវឌ្ឍជឿនលឿន ហើយអ្នកទេសចរត្រូវវេចខ្ចប់ម្ហូបអាហារទៅជាមួយសម្រាប់បរិភោគ។ ទីពីរ ខេត្តកែប គឺជាទីក្រុងឆ្នេរតូចមួយដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ជាប់នឹងឈូងសមុទ្រថៃ និងមានព្រំប្រទល់ជាប់នឹងខេត្តកំពត។ ខុសពីខេត្តព្រះសីហនុដែលល្បីល្បាញដោយសារឆ្នេរខ្សាច់វែងៗ និងភាពអ៊ូអរ កែបមានភាពទាក់ទាញដោយសារភាពស្ងប់ស្ងាត់ ម្ហូបអាហារសមុទ្រស្រស់ៗល្បីឈ្មោះ និងទេសភាពធម្មជាតិប្លែកពីគេ។ ទោះបីជាឆ្នេរកែបភាគច្រើនមានលក្ខណៈតូចចង្អៀត និងមានគ្រួសខ្មៅខ្លះក៏ដោយ ក៏ខេត្តនេះបានខិតខំអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវឆ្នេររបស់ខ្លួន។ ខេត្តកែបមានឆ្នេរសំខាន់ដូចជា ឆ្នេរកែប ឆ្នេរថ្ងៃបាំងឆ័ត្រ ឆ្នេរអង្កោល និងឆ្នេរដើមបើស។ ឆ្នេរកែប នេះគឺជាឆ្នេរដ៏សំខាន់មួយនៅកែប ហើយជុំវិញឆ្នេរមានរូបសំណាកនារីសីលាចាំប្ដីដ៏ធំមួយ ដែលបង្កប់អត្ថន័យគួរឱ្យចាប់អារម្មណ៍។ ឆ្នេរថ្ងៃបាំងឆ័ត្រ ឆ្នេរនេះស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប ហើយត្រូវបានទទួលស្គាល់ថាជាឆ្នេរ "កម្រិតល្អណាស់" ក្នុងចំណោមឆ្នេរផ្សេងទៀតដែលបានចូលរួមប្រកួតប្រជែងឆ្នេរកម្សាន្ត។ ឆ្នេរអង្កោល ស្ថិតនៅក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលទទួលបានចំណាត់ថ្នាក់ "កម្រិតមធ្យម" ។ ឆ្នេរដើមបើស ស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ដែលក៏ទទួលបានចំណាត់ថ្នាក់ "កម្រិតមធ្យម" ផងដែរ។ ក្រៅពីឆ្នេរ ខេត្តកែបក៏មានប្រជុំកោះ និងកូនកោះតូចៗប្រហែល ១៣ កោះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្ត។ កោះទាំងនេះផ្តល់នូវទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងសកម្មភាពកម្សាន្តជាច្រើន។ ខេត្តនេះក៏មានកោះសំខាន់ៗដែលល្បីជាងគេរួមមាន កោះទន្សាយ នឹង កោះពោធិ៍។ កោះទន្សាយ គឺជាកោះទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅកែប ដែលមានចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីក្រុងកែប។ វាមានឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រថ្លាឈ្វេង និងធម្មជាតិបៃតងស្រស់ ដែលស័ក្តិសមសម្រាប់ការសម្រាកលម្ហែកាយ ហែលទឹក មុជទឹក ឬដើរលេងកម្សាន្ត។ បន្ថែមពីនេះទៅទៀតឈ្មោះ "កោះទន្សាយ" ត្រូវបានគេជឿថាបានក្លាយមកពីពាក្យ "រំសាយ" ដោយសារតែរឿងព្រេងនិទានរបស់ព្រះអង្គម្ចាស់សកររាជដែលបានរំសាយទ័ពនៅទីនោះ។ កោះពោធិ៍ កោះនេះមានព្រៃព្រឹក្សាខៀវស្រងាត់ និងទឹកសមុទ្រពណ៌ខៀវស្រងាត់ រួមទាំងឆ្នេរខ្សាច់ពណ៌សដ៏ទាក់ទាញ។ វាស្ថិតនៅប្រហែល ១០ គីឡូម៉ែត្រពីក្រុងកែប ហើយអាចទៅដល់ដោយទូកចំណាយពេលប្រមាណ ២០ ទៅ ៣០ នាទី។ ក្រៅពីកោះពីនេះ ក៏នៅមានកូនកោះតូចៗផ្សេងទៀតដូចជា កោះកុក កោះត្បាល់ កោះម្ទេស កោះស្វាយ កោះហាលត្រី កោះស្វាយព្រៃ កោះសារ៉ាង កោះម៉ាកប្រាង កោះអង្គ្រង កោះអាចម៍សេះ ឬ កោះសេះ និង កោះស្ងួត ជាដើម ដែលសុទ្ធសឹងតែជាផ្នែកមួយនៃប្រជុំកោះដ៏ស្រស់ស្អាតរបស់ខេត្ត។ ទីបី ខេត្តកំពត គឺជាខេត្តមួយដែលល្បីល្បាញដោយសារសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល រួមមានទាំងភ្នំ ទឹកជ្រោះ និងជាពិសេសគឺតំបន់ឆ្នេរដែលមានសក្ដានុពលខ្ពស់។ ទោះបីជាកំពតមិនមានឆ្នេរខ្សាច់វែងៗដូចខេត្តព្រះសីហនុក៏ដោយ ក៏នៅកំពតមានឆ្នេរតូចៗ និងតំបន់មាត់សមុទ្រដែលទាក់ទាញភ្ញៀវទេសចរមិនចាញ់គ្នាប៉ុន្មានដែរ។ ខេត្តនេះត្រូវបានគេស្គាល់ថាជា "ទីក្រុងទេសចរណ៍បៃតង" ដែលមានឆ្នេរមួយចំនួនត្រូវបានរៀបចំឡើងសម្រាប់ការកម្សាន្ត។ ខេត្តកំពតក៏មានឆ្នេរសំខាន់ដែលរួមមានដូចជា ឆ្នេរព្រែកត្នោត ឆ្នេរដូង។ ឆ្នេរព្រែកត្នោត ឆ្នេរនេះស្ថិតនៅជិតរមណីយដ្ឋានទឹកឈូ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមនៅកំពត។ វាមានលក្ខណៈពិសេសត្រង់ថាវាមានល្បាយខ្សាច់ និងគ្រួសតូចៗ ហើយមានទឹកសមុទ្រថ្លាឈ្វេងដែលហ៊ុំព័ទ្ធដោយដើមត្នោតខ្ពស់ៗគួរជាទីគយគន់។ ទោះបីជាយ៉ាងណាក៏ដោយភ្ញៀវទេសចរអាចរីករាយ នឹងការហែលទឹក ជិះទូក ឬអង្គុយលេងបក់ខ្យល់លម្ហែអារម្មណ៍។ ឆ្នេរដូង ជាឆ្នេរមួយទៀតដែលស្ថិតនៅតាមបណ្ដោយផ្លូវឆ្នេរនៃស្រុកកំពត។ វាមានលក្ខណៈស្ងប់ស្ងាត់ និងស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តភាពឯកជន និងការសម្រាកលម្ហែកាយពីភាពអ៊ូអរ។ ទីបួន ខេត្តកោះកុង គឺជាខេត្តមួយនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលល្បីល្បាញដោយសារសម្រស់ធម្មជាតិដ៏អស្ចារ្យរបស់ខ្លួន រួមមានទាំងព្រៃភ្នំក្រាស់ ទឹកធ្លាក់ បណ្តាញព្រែកស្ទឹង និងជាពិសេសគឺ ឆ្នេរសមុទ្រវែងអន្លាយ និងកោះជាច្រើន ដែលសម្បូរទៅដោយជីវៈចម្រុះ។ ខេត្តនេះត្រូវបានគេចាត់ទុកជាឋានសួគ៌អេកូទេសចរណ៍របស់កម្ពុជា។ ខេត្តកោះកុងមានឆ្នេរជាច្រើនដែលមានលក្ខណៈប្លែកពីគេ ដោយសារតែឆ្នេរខ្លះមានលក្ខណៈព្រៃធម្មជាតិមិនទាន់មានការអភិវឌ្ឍន៍ច្រើន ហើយឆ្នេរខ្លះទៀតបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម ដែលមានដូចជា ឆ្នេរកោះកុង ឆ្នេរប៉ាក់ខ្លងជាដើម។ ឆ្នេរកោះកុង គឺជាឆ្នេរដ៏សំខាន់មួយដែលស្ថិតនៅក្បែរ ក្រុងខេមរភូមិន្ទ ដែលជាបេះដូងនៃខេត្តកោះកុង។ ឆ្នេរនេះមានទីតាំងងាយស្រួលធ្វើដំណើរទៅដល់ ហើយបានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកទេសចរដែលចង់សម្រាកលម្ហែកាយ និងរីករាយជាមួយទេសភាពមាត់សមុទ្រ។ ឆ្នេរប៉ាក់ខ្លង គឺជាឆ្នេរមួយដ៏ស្ងប់ស្ងាត់ និងស្រស់ស្អាត ដែលស្ថិតនៅក្នុងខេត្ត កោះកុង។ ឆ្នេរនេះទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរដែលស្វែងរកភាពស្ងប់ស្ងាត់ ឆ្ងាយពីភាពអ៊ូអរ និងចង់គយគន់ទេសភាពធម្មជាតិដ៏បរិសុទ្ធ។ ខេត្តកោះកុងមាន កោះចំនួន ៣២ កោះដែលស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន។ កោះទាំងនេះភាគច្រើននៅរក្សាបាននូវព្រៃឈើ និងធម្មជាតិជាច្រើន ហើយមានសក្ដានុពលខ្ពស់សម្រាប់ទេសចរណ៍អេកូទេសចរណ៍។ ក្នុងចំណោមកោះទាំងអស់ កោះសំខាន់ៗដែលទទួលបានការចាប់អារម្មណ៍ជាងគេ រួមមាន កោះកុងក្រៅ កោះស្តេច កោះសាមិត្ត ឬ កោះខ្មោច កោះខ្យង កោះអំពិល កោះស្រឡៅជាដើម។ កោះកុងក្រៅ នេះជា កោះដ៏ធំបំផុត ក្នុងចំណោមប្រជុំកោះកម្ពុជា ដែលមានផ្ទៃដីប្រមាណ ១០៣ គីឡូម៉ែត្រការ៉េ។ កោះនេះមិនទាន់មានការអភិវឌ្ឍន៍ទេសចរណ៍ទ្រង់ទ្រាយធំនៅឡើយទេ ដែលធ្វើឱ្យវារក្សាបាននូវសម្រស់ព្រៃធម្មជាតិរបស់ខ្លួន។ វាមាន ឆ្នេរខ្សាច់សស្អាតជាច្រើន រហូតដល់ ៧ ឆ្នេរ ទឹកជ្រោះ អូរ និងព្រៃឈើក្រាស់ ដែលជាជម្រករបស់សត្វព្រៃកម្រជាច្រើនប្រភេទ។ កោះកុងក្រៅស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តទេសចរណ៍បែប ផ្សងព្រេង ឡើងភ្នំ ដើរព្រៃ ជិះទូកតាមព្រែកកោងកាង និងបោះតង់ ក្រោមមេឃស្រឡះ។ អ្នកអាចទៅទស្សនាកោះនេះដោយជួលទូកពីក្រុងខេមរភូមិន្ទ ដោយចំណាយពេលប្រហែល ៤០ នាទី។ កោះស្តេច គឺជាកោះមួយក្នុងចំណោមកោះធំៗមួយចំនួននៅកោះកុង ដែលមានការអភិវឌ្ឍន៍ខ្លះៗ។ វាមានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ចម្ងាយប្រមាណ ៨១ គីឡូម៉ែត្រពីទីរួមខេត្តកោះកុង។ ភ្ញៀវទេសចរអាចគយគន់ ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាត ឆ្នេរសមុទ្រសក្បុស និងទឹកសមុទ្រខៀវស្រងាត់។ នៅទីនោះ ភ្ញៀវទេសចរអាច ហែលទឹក ស្ទូចត្រី ជិះកង់ជុំវិញកោះ ឬដើរលេងកម្សាន្តតាមជ្រលងភ្នំ។ កោះសាមិត្ត មានឈ្មោះដើមថា "កោះខ្មោច" ឬ "កោះរីករាយ" ហើយស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ។ កោះនេះល្បីល្បាញដោយសារ ផ្កាថ្មចម្រុះពណ៌ និងបរិយាកាសស្ងប់ស្ងាត់ ដោយសារតែមិនមានមនុស្សរស់នៅច្រើននោះទេ។ វាជាកន្លែងដ៏ល្អសម្រាប់ មុជទឹកមើលផ្កាថ្ម ងូតទឹកសមុទ្រ និងបោះតង់។ កោះខ្យង ជាកោះតូចមួយស្ថិតនៅក្នុងស្រុកស្រែអំបិល ដែលមានទេសភាពស្រស់ថ្លា ដើមដូង ដុំថ្មចម្រុះ និងឆ្នេរដ៏ស្អាត។ មានប្រជាពលរដ្ឋមួយចំនួនតូចរស់នៅលើកោះនេះ។ កោះអំពិល ជាកោះមួយទៀតដែលមានសក្ដានុពលសម្រាប់ទេសចរណ៍ ដែលស្ថិតនៅជិតកោះស្តេច ហើយក៏មានការវិនិយោគខ្លះៗផងដែរ។ កោះស្រឡៅ កោះនេះអាចធ្វើដំណើរដោយទូកទេសចរណ៍ពីស្ពានតាតៃ ដោយប្រើពេលជាង ២ ម៉ោង ទើបដល់សហគមន៍នៅលើកោះ។ កោះកុងមានលក្ខណៈពិសេសត្រង់ថា កោះភាគច្រើនរបស់វាស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលធ្វើឱ្យការអភិវឌ្ឍន៍ទេសចរណ៍ត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីរក្សាបាននូវភាពដើមនៃធម្មជាតិ។ នេះគឺជាមន្តស្នេហ៍ដ៏សំខាន់របស់កោះកុង ដែលទាក់ទាញភ្ញៀវទេសចរដែលស្រលាញ់ធម្មជាតិពិតៗ និងការផ្សងព្រេង។